ការជ្រើសរើសផ្លូវសិក្សាក្រោយពីបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ គឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សគ្រប់រូប។ ដែលអាចកំណត់ពីអនាគតការងាររបស់ពួកគេទៅថ្ងៃខាងមុខទៀត។ នៅក្នុងប្រព័ន្ធអប់រំកម្ពុជាបច្ចុប្បន្ន ផ្លូវសិក្សាពីរដែលត្រូវបានគេស្គាល់និងពេញនិយមជាងគេគឺ សាលាវិជ្ជាជីវៈ និង វិទ្យាល័យប្រពៃណី។ ដែលមានលក្ខណៈខុសប្លែកគ្នាទាំងទិសដៅ ការបង្រៀន និងលទ្ធផលចុងក្រោយ។ ការយល់ដឹងពីភាពខុសគ្នាទាំងនេះនឹងជួយឱ្យសិស្សនិងអាណាព្យាបាលអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ហើយនិងសមស្របទៅនឹងចំណង់ចំណូលចិត្តនិងសមត្ថភាពរបស់សិស្ស។ គោលដៅនិងកម្មវិធីសិក្សារបស់សាលាទាំងពីរមានលក្ខណៈផ្ទុយគ្នាស្រឡះតែម្តង។ សាលាវិជ្ជាជីវៈ បានផ្តោតទៅលើការបង្រៀនជំនាញជាក់ស្តែងនិងវិជ្ជាជីវៈដែលពាក់ព័ន្ធនឹងការងារដោយផ្ទាល់។ ដែលជាទូទៅត្រូវបានគេហៅថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ កម្មវិធីសិក្សាទាំងនោះរួមមានដូចជា ផ្នែកជាងអគ្គិសនី បច្ចេកវិទ្យាព័ត៌មាន បដិសណ្ឋារកិច្ច ឬការចម្អិនអាហារជាដើម។ ផ្ទុយទៅវិញ វិទ្យាល័យប្រពៃណី បានផ្តោតសំខាន់លើកម្មវិធីសិក្សាបែបសិក្សាធិការ។ ដោយបង្រៀនមុខវិជ្ជាទូទៅដូចជា គណិតវិទ្យា វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រ។ គោលដៅចម្បងរបស់វិទ្យាល័យប្រពៃណីគឺដើម្បីត្រៀមខ្លួនសិស្សឱ្យចូលរៀនបន្តនៅសាកលវិទ្យាល័យ។ វិធីសាស្ត្របង្រៀនរបស់សាលាវិជ្ជាជីវៈមានលក្ខណៈ អនុវត្តជាក់ស្តែង។ ដោយសិស្សបានចំណាយពេលច្រើននៅក្នុងមន្ទីរពិសោធន៍ ឬសិក្ខាសាលាដើម្បីអនុវត្តនូវអ្វីដែលពួកគេបានរៀនពីទ្រឹស្តី។ ការបង្រៀនគឺផ្អែកលើ គម្រោងជាក់ស្តែង ដែលបានជួយឱ្យសិស្សមានជំនាញច្បាស់លាស់។ ផ្ទុយពីនេះ វិធីសាស្ត្របង្រៀននៅ វិទ្យាល័យប្រពៃណី គឺមានលក្ខណៈជា ទ្រឹស្តី។ ដែលគ្រូបង្រៀនភាគច្រើនបានប្រើវិធីសាស្ត្របង្រៀនតាមរយៈការបកស្រាយនិងការធ្វើបទបង្ហាញ។ សិស្សបានចំណាយពេលភាគច្រើនដើម្បីរៀនក្នុងថ្នាក់ និងត្រៀមប្រឡងនៅចុងឆមាសឬចុងឆ្នាំ។ រយៈពេលនៃការសិក្សា នៅសាលាវិជ្ជាជីវៈមានលក្ខណៈខ្លីជាងវិទ្យាល័យប្រពៃណី។ ជាធម្មតា វគ្គសិក្សាមួយមានរយៈពេលចន្លោះពីមួយទៅបីឆ្នាំប៉ុណ្ណោះ។ ហើយនៅពេលដែលបញ្ចប់ និស្សិតនឹងទទួលបាន វិញ្ញាបនបត្រ ឬ សញ្ញាបត្របច្ចេកទេស។ ចំណែកឯការសិក្សានៅ វិទ្យាល័យប្រពៃណី គឺមានរយៈពេលថេរ គឺបីឆ្នាំ (ពីថ្នាក់ទី១០ដល់ទី១២) ហើយនិស្សិតត្រូវប្រឡងបញ្ចប់។ ដើម្បីទទួលបាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាលិខិតបញ្ជាក់សម្រាប់ការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ លទ្ធផលចុងក្រោយនៃការសិក្សាពីសាលាទាំងពីរនេះក៏មានភាពខុសគ្នាផងដែរ។ និស្សិតដែលបានបញ្ចប់ការសិក្សានៅ សាលាវិជ្ជាជីវៈ មានឱកាស រកការងារធ្វើភ្លាមៗ បន្ទាប់ពីបញ្ចប់ការសិក្សា។ ពីព្រោះពួកគេមានជំនាញជាក់លាក់ដែលទីផ្សារការងារកំពុងត្រូវការ។ ពួកគេក៏អាចបើកអាជីវកម្មផ្ទាល់ខ្លួនបានផងដែរ។ ចំណែកឯនិស្សិតដែលបានបញ្ចប់ការសិក្សានៅ វិទ្យាល័យប្រពៃណី គឺត្រូវបាន រៀបចំដើម្បីបន្តការសិក្សា នៅសាកលវិទ្យាល័យ។ ឱកាសការងាររបស់ពួកគេគឺអាស្រ័យទៅលើជំនាញដែលពួកគេបានជ្រើសរើសដើម្បីរៀនបន្តនៅថ្នាក់ឧត្តមសិក្សា។ សរុបមក ការជ្រើសរើសរវាងសាលាវិជ្ជាជីវៈ និងវិទ្យាល័យប្រពៃណីគឺអាស្រ័យលើគោលដៅរយៈពេលវែងរបស់សិស្សម្នាក់ៗ។ ប្រសិនបើសិស្សចង់ទទួលបានជំនាញនិងចូលធ្វើការងារភ្លាមៗ សាលាវិជ្ជាជីវៈគឺជាជម្រើសដ៏ល្អបំផុត។ ប៉ុន្តែប្រសិនបើសិស្សចង់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា វិទ្យាល័យប្រពៃណីគឺជាផ្លូវដែលត្រូវបន្តទៅមុខ។